ជំនឿដែលគេនិយាយថា សត្វក្អែកក៏ហៅថា ក្អែកខ្មៅមកស្រែកនៅក្បែរផ្ទះនរណាម្នាក់ គឺជាសញ្ញានៃដំណឹងអាក្រក់ ឬមរណភាព គឺជាជំនឿដែលត្រូវបានគេជឿយ៉ាងមុតមាំនៅក្នុងវប្បធម៌ប្រជាជនខ្មែរ។ នេះ ជាជំនឿបែបប្រពៃណីរបស់ប្រជាជន ដែលបន្តបន្សល់មកពីសម័យបុរាណ។ យ៉ាងណាមិញ ប្រជាជននៅជាយទីក្រុង ឬតំបន់ជនបទនៅកម្ពុជា នៅតែបន្តជឿជាក់លើអបិយជំនឿនេះ។ ជំនឿនេះកើតចេញពីការសង្កេតជាច្រើនសតវត្ស និងការចាប់អារម្មណ៍លើឥរិយាបថសត្វក្អែក ដែលភាគច្រើនតែងតែបង្ហាញចេញនូវអាកប្បកិរិយា និងសំឡេងប្លែកៗ។ ការភ័យខ្លាចនេះកើតចេញពីកត្តាមួយចំនួនដូចជាកត្តាផ្លូវចិត្ត ក៏ដូចជាជំនឿ។ ការភ័យខ្លាចទាំងនោះកើតចេញពីកត្តាដូចជាភាពឆក់ចិត្តរបស់សំឡេងក្អែកនៅពេលងងឹត។ ទន្ទឹមនឹងនេះមនុស្សអាចនឹងមានការភ័យរន្ធត់ជាមួយនឹងស្រមោល ក៏ដូចជារោមពណ៌ខ្មៅរបស់សត្វនោះ។ ថែមទាំងការជួបប្រទះសត្វក្អែកស្រែក បន្ទាប់ពីមានការស្លាប់កើតឡើង ករណីពិតៗដែលធ្វើឲ្យមានការជឿជាក់កាន់តែខ្លាំង។ ជំនឿនេះកើតចេញពីការសង្កេតទៅលើឥរិយាបថសត្វក្អែក និងការផ្សារភ្ជាប់របស់វាទៅនឹងពិភពងងឹត ឬពិភពវិញ្ញាណ ដូច្នេះហើយទើបធ្វើឱ្យមនុស្សភាគច្រើនមិនចូលចិត្តសត្វក្អែក ជាហេតុដែលបណ្តាលឲ្យមនុស្សធ្វើការដេញវាចេញ នៅពេលបានឮសម្លេងវាស្រែកយំ។ ម្យ៉ាងវិញទៀតក្អែកជាសត្វតំណាងភាពអពមង្គល។ ចំពោះក្អែកយំវិញ ក្នុងរឿងព្រេងនិទានមានពាក្យមួយឃ្លាថា "សត្វក្អែកនាំដំណឹងល្អ ក្អែកនាំដំណឹងអាក្រក់"។ វាមានពណ៌ខ្មៅជារូបសញ្ញានៃភាពងងឹត ឧបសគ្គ និងសោកស្តាយ។ ប្រជាជនជឿថា សត្វមានពណ៌ខ្មៅក្អែកនេះឯង ជាអ្នកផ្ទុកវិញ្ញាណឬជាអ្នកទំនាក់ទំនងជាមួយពិភពងងឹត។ រីឯការទាក់ទងនឹងមរណភាពនៅតំបន់ជនបទ ប្រជាជនជឿថា ក្អែកអាចយល់សញ្ញាថាមានអ្នកដែលត្រូវស្លាប់ ដូច្នេះហើយទើបវាមកព្រមាន។ ជំនឿនេះកើតចេញពីការនិយាយតៗគ្នា តភ្ជាប់ជាមួយការសង្កេតដែលកើតឡើងជាក់ស្តែង។ មនុស្សបុរាណជឿថា ការស្រែកយំរបស់ក្អែក គឺជាគ្រោះមហន្តរាយដែលនឹងមកដល់។ មួយវិញទៀតវាក៏មានសំឡេងប្លែកខុសពីគេ និងគួរឱ្យខ្លាច។ ដូច្នេះ ចាស់ៗនៅជនបទគិតថា ពេលក្អែកហើរជាហ្វូងលើមេឃ នោះមានន័យថាគ្រោះមហន្តរាយនឹងមកដល់។ ដោយសំឡេងក្អែកមានភាពរំខាន ហាក់ដូចជាការអ៊ូរអរ ឬស្រែកលាន់ខ្លាំង។ ជាពិសេសពេលរាត្រី ឬព្រឹកព្រលឹម ដែលសំឡេងជារឿយរំលឹកទៅនឹងបាតុភូតអាថ៌កំបាំង និងមិនល្អ។ ក៏មានមនុស្សដែលជឿថា ក្អែកយំនឹងឆក់យកជីវិត និងព្រលឹងរបស់មនុស្សផងដែរ៕ ដោយហេតុមានជំនឿបែបនេះទើបនៅពេលដែលមានក្អែកយំម្តងៗប្រជាជនខ្មែរតែងតែមានទម្លាប់មួយចំនួនសម្រាប់ការពារខ្លួន។ ដែលពេលមានសត្វក្អែកមកស្រែកនៅក្បែរផ្ទះ ប្រជាជនខ្មែរនិងចាស់បុរាណនិងសមាជិកគ្រួសារមួយចំនួននិយាយថា: “សូមកុំឲ្យមានអ្វីកើតឡើងឡើយ” ដើម្បីផ្លាស់ចិត្តជាអវិជ្ជមាន។ ដោយមានពេលខ្លះគេប្រើវិធីសាស្ត្របែបប្រពៃណី ដូចជាការបួងសួង ឬបាចអំបិល អង្ករចេញក្រៅផ្ទះ។ ចំណុចមួយទៀតប្រជាជនខ្មែរតែងបើកផ្ទះ ឲ្យខ្យល់ចូលស្រួល ចេះតែជឿថាចាប់ផ្ដើមការស្រឡះវិញ។ ក្នុងករណីខ្លះ ធ្វើបុណ្យកុសលសន្សំកុសល បរិច្ចាគដើម្បីមានចិត្តស្រឡះនិងល្អប្រសើរ។ សរុបសេចក្តីមកជំនឿថា ក្អែកស្រែកជាសញ្ញាអាក្រក់ គឺជាជំនឿដ៏សម្បូរបែបនៃវប្បធម៌ខ្មែរ ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងពិភពអាថ៌កំបាំងនិងការកត់សំគាល់ជាក់ស្តែងពីធម្មជាតិ។ ទោះបីជាវាមិនមានមូលដ្ឋានវិទ្យាសាស្ត្រដែលគាំទ្រ ក្អែកអាចទស្សន៍ទាយអនាគតបានក៏ដោយ, ក៏វាបង្ហាញពីភាពជឿជាក់, ការប្រុងប្រយ័ត្ន និងការទទួលស្គាល់អាថ៌កំបាំងក្នុងជីវិតរបស់មនុស្សខ្មែរយើង។